ទំនាក់ទំនងរវាង សិស្សច្បង ដែលជាអ្នកមានបទពិសោធន៍សិក្សាច្រើនជាង និង សិស្សប្អូន ដែលជាអ្នកទើបចូលរៀន ឬមានបទពិសោធន៍តិចជាង គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌សិក្សានៅស្ថាប័នអប់រំជាច្រើន។ ទំនាក់ទំនងនេះអាចផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ហើយជាពិសេសជួយសិស្សប្អូនឲ្យសម្របខ្លួន និងរីកចម្រើនក្នុងការសិក្សា។ សិស្សច្បងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ណែនាំទៅដល់សិស្សប្អូនក្នុងផ្នែកជាច្រើន។ ព័ត៌មានទូទៅអំពីសាលា សាកលវិទ្យាល័យសិស្សប្អូនតែងតែត្រូវការការណែនាំអំពីទីតាំងសំខាន់ៗក្នុងបរិវេណសាលា ដូចជា បណ្ណាល័យ បន្ទប់រៀន ការិយាល័យរដ្ឋបាល ឬអាហារដ្ឋាន។ សិស្សច្បងអាចជួយបង្ហាញផ្លូវ និងពន្យល់ពីនីតិវិធីផ្សេងៗ។ គន្លឹះក្នុងការសិក្សា សិស្សច្បងអាចចែករំលែក បទពិសោធន៍ និង យុទ្ធសាស្ត្រសិក្សា ដែលមានប្រសិទ្ធភាពសម្រាប់មុខវិជ្ជាជាក់លាក់ ឬសម្រាប់ការប្រឡង។ ពួកគេអាចណែនាំពីរបៀបរៀបចំផែនការសិក្សា របៀបកត់ត្រាមេរៀន ឬរបៀបធ្វើកិច្ចការឲ្យបានល្អ។ ការជ្រើសរើសមុខវិជ្ជា ជំនាញ សម្រាប់និស្សិតមហាវិទ្យាល័យ សិស្សច្បងអាចផ្តល់យោបល់អំពី មុខវិជ្ជាជ្រើសរើស ឬជំនាញឯកទេស ដោយផ្អែកលើបទពិសោធន៍ផ្ទាល់របស់ពួកគេ និងតម្រូវការទីផ្សារការងារ។ ការសម្របខ្លួនទៅនឹងបរិយាកាសថ្មី សិស្សប្អូន ជាពិសេសអ្នកទើបនឹងចូលរៀន អាចជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសសិក្សាថ្មី។ សិស្សច្បងអាចជាអ្នក លើកទឹកចិត្ត ផ្តល់ជំនួយផ្លូវចិត្ត និងជួយពួកគេឲ្យមានអារម្មណ៍កក់ក្តៅ។ ការពន្យល់អំពីមេរៀននេះគឺជាអត្ថប្រយោជន៍ជាក់ស្តែងបំផុតមួយនៃទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូន ពន្យល់ចំណុចលំបាក សិស្សប្អូនតែងជួបប្រទះនូវ ចំណុចមិនច្បាស់លាស់ ឬមេរៀនដែលពិបាកយល់។ សិស្សច្បងដែលធ្លាប់បានរៀនមេរៀននោះរួចហើយ អាចពន្យល់ឡើងវិញតាមរបៀបដែលងាយយល់ជាងគ្រូ ព្រោះពួកគេយល់ពីរបៀបគិតរបស់សិស្សដូចគ្នា។ ការបកស្រាយលំហាត់ សម្រាប់មុខវិជ្ជាដែលទាមទារការដោះស្រាយលំហាត់ ដូចជាគណិតវិទ្យា រូបវិទ្យា ឬគីមីវិទ្យា សិស្សច្បងអាច បង្ហាញពីដំណោះស្រាយ និងពន្យល់ពីជំហាននីមួយៗបានយ៉ាងលម្អិត។ ការចែករំលែកធនធាន សិស្សច្បងអាចចែករំលែក ឯកសារសិក្សាបន្ថែម សៀវភៅ ឬធនធានអនឡាញ ដែលមានប្រយោជន៍សម្រាប់មេរៀនជាក់លាក់ណាមួយ។ ការធ្វើឲ្យមេរៀនកាន់តែច្បាស់ ជួនកាល សិស្សប្អូនអាចស្ទាក់ស្ទើរក្នុងការសួរសំណួរទៅគ្រូដោយផ្ទាល់។ ការសួរសិស្សច្បងអាចជួយឲ្យពួកគេទទួលបានចម្លើយភ្លាមៗ និងធ្វើឲ្យមេរៀនកាន់តែច្បាស់។ ការបង្រៀនក្រៅម៉ោង ក្រៅពីការជួយគ្នាទៅវិញទៅមកក្នុងថ្នាក់រៀន ទំនាក់ទំនងនេះក៏អាចពង្រីកដល់ការបង្រៀនក្រៅម៉ោងផងដែរ រៀបចំវគ្គសិក្សាបន្ថែម សិស្សច្បងដែលមានចំណេះដឹងល្អ អាចរៀបចំ វគ្គបង្រៀនបន្ថែម ឬរៀនទំលាក់មេរៀនក្រៅម៉ោងសម្រាប់សិស្សប្អូនមួយក្រុមតូច។ នេះអាចជាការបង្រៀនដោយស្ម័គ្រចិត្ត ឬក្នុងលក្ខខណ្ឌណាមួយដែលព្រមព្រៀងគ្នា។ ក្រុមសិក្សា សិស្សច្បងអាចជាអ្នកផ្តួចផ្តើមបង្កើត ក្រុមសិក្សា ជាមួយសិស្សប្អូន ដើម្បីពិភាក្សាមេរៀន ធ្វើកិច្ចការ ឬត្រៀមប្រឡងជាមួយគ្នា។ ជាអ្នកណែនាំ សិស្សច្បងអាចដើរតួជាអ្នកណែនាំ ដែលមិនត្រឹមតែជួយផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់យោបល់អំពីជីវិតក្នុងសាលា ការអភិវឌ្ឍខ្លួនឯង និងការត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។ បង្កើនទំនុកចិត្ត ការទទួលបានជំនួយពីសិស្សច្បងអាចជួយ បង្កើនទំនុកចិត្ត ដល់សិស្សប្អូន ជាពិសេសអ្នកដែលទន់ខ្សោយ ឬមានការភ័យខ្លាចក្នុងការសិក្សា។ សរុបមក ទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូន គឺជាបណ្តាញគាំទ្រដ៏មានតម្លៃមួយនៅក្នុងបរិយាកាសសិក្សា។ វាជួយឲ្យសិស្សប្អូនទទួលបានការណែនាំ ចំណេះដឹងបន្ថែម និងការលើកទឹកចិត្ត ខណៈដែលសិស្សច្បងក៏អាចពង្រឹងការយល់ដឹងរបស់ខ្លួនតាមរយៈការបង្រៀនអ្នកដទៃ និងអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ។ នេះគឺជាវប្បធម៌ល្អដែលគួរលើកកម្ពស់នៅក្នុងសាលារៀន និងសាកលវិទ្យាល័យ។